មុខម្ហូបចុងក្រោយគេនោះ គឺចំហុយពងទាប្រៃជាមួយសាច់ជ្រូក ជាមុខម្ហូបដែរមានរសជាតិឆ្ងាញ់ខ្លាំង ដែលពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ គ្រឿងផ្សំមានដូចជា សាច់ជ្រូកចិញ្ច្រាំ ខ្ទឹមស ស្លឹកខ្ទឹម ទឹកត្រី ស្ករស ម្រេច និងពងទាប្រៃ។ របៀបធ្វើ ត្រូវយកសាច់ជ្រូកចិញ្ច្រាំទៅលាយជាមួយគ្រឿងផ្សំទាំងអស់ រួចដាក់ចូលទៅក្នុងចាន។ យកពងទាប្រៃដែលបានបកសំបកហើយ មកដាក់ពីលើសាច់ជ្រូក ហើយយកទៅចំហុយឱ្យឆ្អិនប្រហែល ១៥ ទៅ ២០ នាទី។ ពេលឆ្អិនរួចហើយ គឺរោយស្លឹកខ្ទឹមខ្លះៗពីលើម្ហូប ដើម្បីបន្ថែមរសជាតិ ហើយអាចបរិភោគបាន។